សារាយដូងខ្ចី ឬដែលគេនិយមហៅថា ចាហួយដូងខ្ចី គឺជាបង្អែមដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា។ វាមានរសជាតិផ្អែមស្រាល ឈ្ងុយជាប់មាត់ និងផ្តល់អារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅរដូវក្ដៅ។ ការធ្វើសារាយដូងខ្ចីមានភាពងាយស្រួល ហើយគ្រឿងផ្សំក៏មិនស្មុគស្មាញដែរ និងមានរបៀបធ្វើងាយស្រួល។ គ្រឿងផ្សំដែលត្រូវត្រៀមមានដូចជា ដូងខ្ចី ២ ទៅ ៣ ផ្លែ ជ្រើសរើសដូងដែលមិនទុំពេក ហើយមានសាច់ទន់ល្មម។ បន្ទាប់មកមានដូចជា ម្សៅសារាយ ស្ករស អំបិល ខ្ទិះដូង និង ស្លឹកតើយ សម្រាប់បន្ថែមក្លិន។ របៀបធ្វើសារាយដូងខ្ចីចោះផ្លែដូងយកទឹករបស់វាទៅដាក់ក្នុងឆ្នាំង ហើយកោសយកសាច់ដូងខ្ចីទៅដាក់ក្នុងចានមួយទុកដោយឡែក។ យកម្សៅសារាយទៅត្រាំជាមួយទឹកដូងប្រហែល ១០ នាទី ដើម្បីឱ្យម្សៅរលាយចូលគ្នាល្អ។ ដាក់ឆ្នាំងទឹកដូងដែលបានលាយជាមួយម្សៅសារាយរួចទៅលើចង្ក្រាន ហើយដាំលើកម្ដៅមធ្យម។ ពេលក្ដៅហើយត្រូវកូរវាជានិច្ចដើម្បីកុំឱ្យស្ករ ឬម្សៅសារាយខ្លោចជាប់នៅបាតឆ្នាំង។ ពេលទឹកដូងចាប់ផ្ដើមពុះ ត្រូវដាក់ ស្ករស និង អំបិល ចូលទៅកូរឱ្យសព្វ។ បន្ទាប់មក ដាក់ស្លឹកតើយចូលដើម្បីឱ្យមានក្លិនឈ្ងុយ ហើយទុកឱ្យពុះបន្តិច។ ពេលទឹកសារាយពុះហើយ ត្រូវដាក់សាច់ដូងដែលបានកោសរួចចូលទៅកូរឱ្យសព្វ រួចដួសទឹកស្លឹកតើយចេញ។ ចាក់សារាយដែលបានឆ្អិនហើយចូលទៅក្នុងផ្លែដូងក៏បាន ឬកំប៉ុងតូចៗ ហើយទុកឱ្យត្រជាក់ និងកកល្អ។ ពេលសារាយកកហើយ អ្នកអាចយកមកបរិភោគបាន។ គន្លឹះបន្ថែមដើម្បីឱ្យសារាយមានរសជាតិឈ្ងុយឆ្ងាញ់ជាងមុន អ្នកអាចបន្ថែម ខ្ទិះដូង ចូលទៅក្នុងឆ្នាំងមុននឹងបិទភ្លើង។ ដើម្បីឱ្យសារាយមានពណ៌ស្រស់ស្អាត អ្នកអាចបន្ថែមពណ៌ម្ហូបបន្តិចបន្តួចបាន។ សារាយដូងខ្ចីគួរតែបរិភោគពេលវាត្រជាក់ដើម្បីទទួលបានរសជាតិល្អបំផុត។